សុភាសិតខ្មែរជាច្រើនបានដកស្រង់ចេញពីរឿងរ៉ាវប្រចាំថ្ងៃ ស្ថានភាពសង្គម និងការសង្កេតលើធម្មជាតិជុំវិញខ្លួន។ ក្នុងនោះក៏មានសុភាសិតទាក់ទងនឹងសត្វព្រៃ និងធម្មជាតិ ដែលសុទ្ធសឹងតែបង្កប់នូវគំនិតអប់រំ និងទស្សនៈជ្រាលជ្រៅផងដែរ។ ក្នុងនោះក៏មាន សុភាសិតទាក់ទងនឹងសត្វព្រៃនិងធម្មជាតិផងដែរ។ ខ្មែរច្រើនតែនិយាយថា "ត្រីងៀតឆ្លៀតពង"។ ត្រីងៀតគឺជាត្រីដែលគេផ្អាប់ហាលថ្ងៃ រហូតស្ងួត ។ ប៉ុន្តែសុភាសិតនេះចង់សំដៅលើទង្វើដែលមិនសមហេតុផល ឬមនុស្សដែលធ្វើអ្វីមួយខុសពីធម្មតា ខុសពីលទ្ធភាពរបស់ខ្លួន ឬឆ្លៀតឱកាសធ្វើអ្វីដែលមិនគួរធ្វើ។ វាបង្ហាញពីការចង់បាន ឬការលោភលន់ហួសប្រមាណ ដែលគ្មានលទ្ធភាពធ្វើទៅរួច។ សុភាសិតនេះដាស់តឿនយើងកុំឱ្យធ្វើអ្វីដែលហួសពីសមត្ថភាព ឬកុំលោភលន់ចង់បានអ្វីដែលមិនអាចទៅរួច។ វាក៏ជាការរិះគន់ចំពោះអ្នកដែលឆ្លៀតឱកាសធ្វើរឿងមិនគប្បីផងដែរ។ មួយទៀតគឺ "ទាញរនុក ពុតមាត់ខ្លា" រនុកគឺជាធ្មេញ ឬចង្កូមរបស់ខ្លា។ សុភាសិតនេះសំដៅទៅលើការប្រថុយប្រថានធ្វើរឿងដ៏គ្រោះថ្នាក់បំផុត ឬប៉ះពាល់ដល់អ្នកមានអំណាច អ្នកកាចសាហាវ។ វាជាការធ្វើ ដោយមិនខ្លាចញញើតពីគ្រោះថ្នាក់ដែលអាចកើតឡើង។ ការទាញរនុកខ្លាគឺប្រៀបដូចជាការទៅប៉ះពាល់ដល់អាយុជីវិតរបស់សត្វសាហាវ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង។ សុភាសិតនេះព្រមានយើងឱ្យមានការប្រុងប្រយ័ត្នខ្ពស់ កុំប្រឈមមុខជាមួយគ្រោះថ្នាក់ ឬអ្នកមានអំណាចខ្លាំងក្លាដោយគ្មានការគិតពិចារណាឱ្យបានល្អិតល្អន់។ រីឯសុភាសិតទាក់ទងនឹងធម្មជាតិ គឺច្រើនតែអំពី ព្រៃឈើ ទឹក និង ដី។ សុភាសិតមួយបានពោលថា "ទឹកហូរ ច្រោះថ្ម"។ ទឹកទោះបីជាមើលទៅទន់ភ្លន់ ប៉ុន្តែនៅពេលដែលវាហូរជាបន្តបន្ទាប់រយៈពេលយូរ វាអាចច្រោះថ្មរឹងឱ្យរលីង ឬសឹករិចរឹលបាន។ សុភាសិតនេះចង់សំដៅលើការតស៊ូ អត់ធ្មត់ និងព្យាយាមជាប់លាប់។ ទោះបីជាកិច្ចការនោះលំបាកប៉ុណ្ណាក៏ដោយ ក៏ការខិតខំប្រឹងប្រែងជាប្រចាំអាចនាំមកនូវលទ្ធផលជោគជ័យបាន។ សុភាសិតនេះលើកទឹកចិត្តឱ្យយើងមានការតស៊ូ អត់ធ្មត់ មិនបោះបង់ចោលក្តីសង្ឃឹម ទោះបីជួបការលំបាកយ៉ាងណាក៏ដោយ។ ការព្យាយាមជាប្រចាំនឹងផ្តល់ផលល្អជាមិនខាន។ សុភាសិតមួយទៀតគឺ "ដីល្អ ដុះស្មៅល្អ" វាមានន័យថា ដីល្អមានជីជាតិ ងាយស្រួលក្នុងការដាំដុះ ហើយរុក្ខជាតិដែលដុះលើដីនោះក៏លូតលាស់បានល្អដែរ។ សុភាសិតនេះប្រៀបធៀបគុណភាពដីទៅនឹងការចិញ្ចឹមបីបាច់ថែរក្សា ឬបរិយាកាសល្អ។ បើកុមារ ឬមនុស្សម្នាក់ត្រូវបានចិញ្ចឹមបីបាច់ក្នុងបរិយាកាសល្អ មានការអប់រំត្រឹមត្រូវ ពួកគេនឹងក្លាយជាមនុស្សល្អ មានចំណេះដឹង និងគុណធម៌។ សុភាសិតនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអប់រំ និងបរិយាកាសជុំវិញខ្លួនក្នុងការបណ្តុះបណ្តាលមនុស្ស។ សុភាសិតទាំងនេះមានសារៈសំខាន់ណាស់ក្នុងការអប់រំ និងបណ្តុះបណ្តាលសតិបញ្ញារបស់មនុស្ស ជាពិសេសសម្រាប់យុវជនជំនាន់ក្រោយ។ វាជាគតិបណ្ឌិតដ៏ល្អ ព្រោះសុភាសិតនីមួយៗសុទ្ធតែជាគតិបណ្ឌិត ដែលបានចម្រាញ់ចេញពីបទពិសោធន៍របស់ដូនតា។ វាផ្តល់នូវមេរៀនជីវិត គំនិតអប់រំ និងការណែនាំដ៏មានតម្លៃ។ វាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងសង្គមដែរ ព្រោះសុភាសិតទាំងនេះឆ្លុះបញ្ចាំងពីជំនឿ ទម្លាប់ និងទស្សនៈរបស់សង្គមខ្មែរកាលពីបូរាណកាល។ វាក៏បង្ហាញពីទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ ឬសត្វព្រៃផងដែរ។ វាជាមរតកវប្បធម៌ដែលជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណជាតិ និងជាមរតកវប្បធម៌ដែលត្រូវថែរក្សា និងបន្តបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ។ វាក៏ជាឧបករណ៍អប់រំដែល គ្រូបង្រៀន ឬឪពុកម្តាយតែងប្រើសុភាសិតដើម្បីបង្រៀនកូនចៅឱ្យយល់ពីតម្លៃនៃជីវិត គុណធម៌ សីលធម៌ និងការប្រព្រឹត្តល្អនៅក្នុងសង្គមផងដែរ។ សរុបមក សុភាសិតខ្មែរទាក់ទងនឹងសត្វព្រៃ និងធម្មជាតិ មិនត្រឹមតែជាឃ្លា ឬ ពាក្យពេចន៍ដ៏មានន័យប៉ុណ្ណោះទេ តែវាក៏ជាស្ពានដ៏សំខាន់មួយសម្រាប់ឱ្យយើងសិក្សាស្វែងយល់ពីប្រាជ្ញាដូនតា និងជាត្រីវិស័យសម្រាប់ដឹកនាំជីវិតឱ្យដើរលើផ្លូវត្រូវផងដែរ។